នីតិវិធីនៅច្រកព្រំដែន និងអាកប្បកិរិយារបស់នគរបាលអន្តោប្រវេសន៍ គឺជាកត្តាសំខាន់ដែលឆ្លុះបញ្ចាំងពីមុខមាត់របស់ប្រទេសមួយ។ នៅកម្ពុជារាល់ដំណើរការត្រួតពិនិត្យនិងអាកប្បកិរិយារបស់មន្ត្រីត្រូវបានកំណត់ដោយច្បាប់និងគោលការណ៍ដើម្បីធានានូវប្រសិទ្ធភាពសុវត្ថិភាពនិងការគោរពសិទ្ធិអ្នកធ្វើដំណើរ។ រាល់អ្នកធ្វើដំណើរទាំងអស់មិនថាជាតិឬបរទេសត្រូវបង្ហាញលិខិតឆ្លងដែននិងឯកសារធ្វើដំណើរនានាដែលមានសុពលភាព។ ព្រមទាំងឯកសារធ្វើដំណើរផ្សេងទៀតដែលមានសុពលភាពនៅពេលចូលឬចេញក្នុងប្រទេសកម្ពុជា។ ចំពោះលិខិតឆ្លងដែនភាគច្រើនតម្រូវឱ្យមានសុពលភាពយ៉ាងតិច ៦ ខែមុនថ្ងៃផុតកំណត់ គិតចាប់ពីថ្ងៃចូលប្រទេស។ ភ្ញៀវទេសចរបរទេសត្រូវមានទិដ្ឋាការជាមុនឬអាចទទួលបានទិដ្ឋាការនៅច្រកព្រំដែនអាស្រ័យលើសញ្ជាតិនិងកិច្ចព្រមព្រៀងជាមួយកម្ពុជា។ ករណីលើកលែងទិដ្ឋាការប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានមួយចំនួន ត្រូវបានលើកលែងពីតម្រូវការទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលខ្លី។ ម្យ៉ាងទៀតមន្ត្រីនគរបាលអន្តោប្រវេសន៍មានភារកិច្ចត្រួតពិនិត្យភាពត្រឹមត្រូវនៃលិខិតឆ្លងដែន វីសា និងឯកសារពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថាមិនមានការក្លែងបន្លំ ឬប្រើប្រាស់ខុសច្បាប់។ ត្រួតពិនិត្យស្ថានភាពផ្លូវច្បាប់ មន្ត្រីត្រូវផ្ទៀងផ្ទាត់ថាអ្នកធ្វើដំណើរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមច្បាប់អន្តោប្រវេសន៍ដើម្បីចូល ឬចេញពីប្រទេស។ សម្រាប់អ្នកធ្វើដំណើរភាគច្រើនតម្រូវឱ្យបំពេញបែបបទចូល-ចេញ ដែលជាទូទៅត្រូវបានផ្តល់ឱ្យនៅលើយន្តហោះ ឬនៅកន្លែងត្រួតពិនិត្យ។ នៅក្នុងច្រកព្រំដែនអន្តរជាតិអ្នកធ្វើដំណើរអាចត្រូវបានតម្រូវឱ្យថតរូបនិងស្កេនស្នាមមេដៃដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនិងកត់ត្រាទិន្នន័យ។ សម្រាប់ច្រកព្រំដែនទំនើបប្រើប្រាស់ប្រព័ន្ធស្កេនលិខិតឆ្លងដែន និងមូលដ្ឋានទិន្នន័យ ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពនៃការត្រួតពិនិត្យ។ ត្រួតពិនិត្យទិដ្ឋាការអេឡិចត្រូនិក ដែលហៅជាភាសាអង់គ្លេសថា e-Visa សម្រាប់អ្នកដំណើរដែលមាន e-Visa មន្ត្រីនឹងផ្ទៀងផ្ទាត់លេខយោង និងព័ត៌មាននៅក្នុងប្រព័ន្ធ។ ចំពោះអាកប្បកិរិយារបស់នគរបាលអន្តោប្រវេសន៍ គួរតែអនុវត្តការងារដោយវិជ្ជាជីវៈខ្ពស់ និងបង្ហាញអធ្យាស្រ័យចំពោះអ្នកធ្វើដំណើរគ្រប់រូប។ សម្រាប់មន្ត្រីទាំងអស់គួរតែស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ មានប័ណ្ណសម្គាល់ខ្លួនច្បាស់លាស់ និងបង្ហាញអត្តសញ្ញាណ។ ការសួរនាំអ្នកធ្វើដំណើរគួរតែមានលក្ខណៈខ្លី ច្បាស់លាស់ និងគោរព ដោយផ្តោតលើព័ត៌មានចាំបាច់សម្រាប់ការត្រួតពិនិត្យ។ ចំពោះមន្ត្រីមិនគួរសួរនាំនូវសំណួរផ្ទាល់ខ្លួនហួសហេតុដែលមិនពាក់ព័ន្ធនឹងដំណើរការអន្តោប្រវេសន៍ឡើយ។ មន្ត្រីគួរប្រើប្រាស់ភាសារសមរម្យដែលមានសុជីវធម៌ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ។ មន្ត្រីមិនគួរត្រូវបានអនុញ្ញាតឱ្យស្នើសុំប្រាក់ក្រៅផ្លូវការ ឬ ការស៊ីសំណូក ពីអ្នកធ្វើដំណើរឡើយ នេះជាការខុសច្បាប់ និងប៉ះពាល់ដល់កិត្តិយសជាតិ។ ចៀសវាងការគំរាមកំហែង ឬសម្លុត មន្ត្រីមិនគួរប្រើពាក្យសំដី ឬកាយវិការគំរាមកំហែង ឬសម្លុតអ្នកធ្វើដំណើរឡើយ។ ថែមទាំងមន្ត្រីមិនគួរប្រើពាក្យសំដី ឬកាយវិការគំរាមកំហែង ឬសម្លុតអ្នកធ្វើដំណើរឡើយ។ ផ្តល់ការណែនាំត្រឹមត្រូវ ក្នុងករណីមានបញ្ហា ឬសំណួរ មន្ត្រីគួរផ្តល់ការណែនាំត្រឹមត្រូវ និងច្បាស់លាស់ដល់អ្នកធ្វើដំណើរ។ ទៀតសោធមន្ត្រីគួរផ្តល់អាទិភាព និងជួយសម្រួលដល់ជនពិការ ស្ត្រីមានផ្ទៃពោះ និងចាស់ជរា។ មន្ត្រីនគរបាលព្រំដែនគប្បីត្រូវត្រួតពិនិត្យឥវ៉ាន់ និងគោលបំណងធ្វើដំណើរ ចេញចួលរបស់អ្នកដំណើរផងដែរ៕ ប៉ូលិសអន្តោប្រវេសន៍ អាចតម្រូវឱ្យត្រួតពិនិត្យឥវ៉ាន់របស់អ្នកធ្វើដំណើរ ដើម្បីរកមើលទំនិញខុសច្បាប់ ដូចជា គ្រឿងញៀន អាវុធ ឬទំនិញមិនបានប្រកាស ដូចជា សារធាតុគីមី និងសត្វព្រៃ។ ការប្រើប្រាស់ម៉ាស៊ីនស្កេន ដោយឥវ៉ាន់ទាំងអស់ជាទូទៅត្រូវឆ្លងកាត់ម៉ាស៊ីនស្កេន X-ray។ សម្រាប់ការឆែកឆេរដោយដៃដែលក្នុងករណីសង្ស័យខ្លាំង មន្ត្រីអាចស្នើសុំឆែកឆេរឥវ៉ាន់ដោយដៃ ដោយមានវត្តមានអ្នកដំណើរ។ ជនបរទេសអាចត្រូវបានសួរអំពីគោលបំណងនៃការធ្វើដំណើរ បែបទេសចរណ៍ អាជីវកម្ម ទស្សនកិច្ចគ្រួសារ និងគោលដៅនៃការស្នាក់នៅក្នុងប្រទេស។ មន្ត្រីអាចស្នើសុំភស្តុតាងនៃការស្នាក់នៅ ដូចជាការកក់សណ្ឋាគារ ឬសំបុត្រយន្តហោះត្រឡប់ ដើម្បីបញ្ជាក់ពីចេតនានៃការស្នាក់នៅរយៈពេលខ្លី។ ភស្តុតាងហិរញ្ញវត្ថុ ក្នុងករណីខ្លះ មន្ត្រីអាចសួរអំពីភស្តុតាងនៃមធ្យោបាយហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ការស្នាក់នៅផងដែរ។ ប្រសិនបើមានការសង្ស័យសមហេតុផល មន្ត្រីអាចនាំអ្នកធ្វើដំណើរទៅបន្ទប់សួរនាំដើម្បីសួរនាំលម្អិតបន្ថែម។ បើចាំបាច់ ត្រូវមានអ្នកបកប្រែសម្រាប់អ្នកធ្វើដំណើរដែលមិនអាចទំនាក់ទំនងជាភាសាខ្មែរ ឬអង់គ្លេសបាន។ ជាក់ស្ដែងការត្រួតពិនិត្យគួរតែគោរពសិទ្ធិឯកជនរបស់អ្នកធ្វើដំណើរ និងមិនគួរធ្វើឡើងដោយបំពានឡើយ។ គោលការណ៍ "មិនទទួលយកអីវ៉ាន់ជំនួស" អ្នកធ្វើដំណើរមិនគួរយកអីវ៉ាន់ជំនួសឱ្យអ្នកដទៃដែលមិនស្គាល់អត្តសញ្ញាណឡើយ។ ម្យ៉ាងទៀតមន្រ្តីនគរបាលព្រំដែនត្រូវមានទំនួលខុសត្រូវ និងគោរពសិទ្ធិធ្វើដំណើររបស់ប្រជាជនក៏ដូចជា ភ្ញៀវទេសចរណ៍ដែលបានមកដល់ព្រំដែនខ្មែរ។ កាមេរ៉ាសុវត្ថិភាពសម្រាប់តាមដានដែលគួរមានកាមេរ៉ាសុវត្ថិភាពដំឡើងនៅតាមកន្លែងសំខាន់ៗ ដើម្បីតាមដានរាល់សកម្មភាព និងធានាការទទួលខុសត្រូវរបស់មន្ត្រី។ នីតិវិធីបណ្តឹង សម្រាប់អ្នកធ្វើដំណើរមានសិទ្ធិសួរបញ្ជាក់ពីនីតិវិធី ឬរាយការណ៍ពីអំពើខុសឆ្គង ឬការបំពានណាមួយដែលកើតឡើងដោយមន្ត្រី។ សម្រាប់ច្រកព្រំដែនគួរមានព័ត៌មានទំនាក់ទំនងសម្រាប់ដាក់បណ្តឹង ឬផ្តល់មតិកែលម្អ ដូចជាលេខទូរស័ព្ទ កន្លែងទទួលពាក្យបណ្តឹង។ ចំពោះអ្នកធ្វើដំណើរមានកាតព្វកិច្ចសហការជាមួយមន្ត្រីអន្តោប្រវេសន៍ និងផ្តល់ព័ត៌មានពិតប្រាកដ។ រាល់អ្នកធ្វើដំណើរទាំងអស់ដែលមកដល់ប្រទេសកម្ពុជាត្រូវគោរពច្បាប់ និងបទប្បញ្ញត្តិរបស់ព្រះរាជាណាចក្រកម្ពុជា។ អ្នកធ្វើដំណើរមិនគួរផ្តល់សំណូកដល់មន្ត្រីឡើយ ព្រោះវាជាទង្វើខុសច្បាប់ គួរជៀសវាងការសូកប៉ាន់។ ភ្ញៀវទាំងអស់ត្រូវរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងរក្សាភាពស្ងប់ស្ងាត់ ពេលរង់ចាំឆ្លងកាត់ ជៀសវាងការរំខានដល់អ្នកដទៃ។ ថែមទាំងត្រៀមឯកសារជានិច្ច និងព័ត៌មានដែលចាំបាច់ទុកជាស្រេច ដើម្បីសម្រួលដល់ដំណើរការត្រួតពិនិត្យរបស់នគរបាល។ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូចដែលព្យាយាមបោកប្រាស់ ឬទាមទារប្រាក់ខុសច្បាប់។ នៅតាមច្រកព្រំដែនអន្តរជាតិធំៗ គួរមានការិយាល័យទំនាក់ទំនងសាធារណៈ ឬបណ្តាញទំនាក់ទំនងសម្រាប់អ្នកដំណើរ។ ភាសាផ្លូវការដោយឯកសារផ្លូវការទាំងអស់គួរតែមានយ៉ាងតិចពីរភាសា ដូចជាខ្មែរ និងអង់គ្លេស ដើម្បីមានភាពងាយស្រួល។ រីឯ អត្រាឈ្នួលសេវាផ្លូវការ គួរតែត្រូវបានបិទផ្សាយឱ្យបានច្បាស់លាស់។ ការបណ្តុះបណ្តាលមន្ត្រីគរបាលអន្តោប្រវេសន៍ត្រូវតែទទួលបានការបង្រៀនជាប្រចាំអំពីច្បាប់ថ្មីៗ សិទ្ធិមនុស្ស និងបច្ចេកទេសបម្រើសេវាសាធារណៈ។ ចំពោះការត្រួតពិនិត្យផ្ទៃក្នុងគួរតែមានយន្តការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំ ដើម្បីទប់ស្កាត់អំពើពុករលួយ និងការបំពាន។ ការសហការជាមួយភ្នាក់ងារអន្តោប្រវេសន៍អន្តរជាតិដើម្បីផ្លាស់ប្តូរព័ត៌មាន និងពង្រឹងសន្តិសុខព្រំដែន។ សុវត្ថិភាពទិន្នន័យត្រូវតែធានាថាសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរដែលត្រូវបានកត់ត្រារក្សាទុកឲ្យបានល្អ។ ការចាត់វិធានការលើមន្ត្រីខុសឆ្គងដោយអាជ្ញាធរតែត្រូវចាត់វិធានការតឹងរ៉ឹងចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គង ឬបំពាន។ សម្រាប់ការផ្សព្វផ្សាយព័ត៌មានស្តីពីនីតិវិធី និងសិទ្ធិអ្នកធ្វើដំណើរតាមរយៈគេហទំព័រ ឬខិត្តប័ណ្ណត្រឹមត្រូវសម្រួលដល់ភ្ញៀវ។ ម្យ៉ាងការធ្វើបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិអន្តោប្រវេសន៍គឺដើម្បីឱ្យស្របតាមស្ថានភាពបច្ចុប្បន្ន និងស្តង់ដារអន្តរជាតិ។ សម្រួលដំណើរការត្រួតពិនិត្យឱ្យមានភាពរហ័សរហួន និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការរង់ចាំយូររបស់អ្នកធ្វើដំណើរ។